គ្រឿង គឺជាពាក្យទូទៅសម្រាប់សំដៅលើ ល្បាយគ្រឿងផ្សំចិញ្ច្រាំ ឬបុកបញ្ចូលគ្នា ដែលជាមូលដ្ឋានរសជាតិនៃម្ហូបខ្មែរជាច្រើនមុខ។ វាមិនមែនគ្រាន់តែជាគ្រឿងទេសធម្មតាៗនោះទេ ប៉ុន្តែជា ព្រលឹងនៃរសជាតិ និងក្លិនឈ្ងុយ ដែលធ្វើឱ្យម្ហូបខ្មែរមានលក្ខណៈពិសេស និងមិនអាចច្រឡំបាន។ គ្រឿងមានច្រើនប្រភេទ ហើយការប្រើប្រាស់របស់វាក៏អាស្រ័យទៅតាមមុខម្ហូបនីមួយៗផងដែរ។ គ្រឿង សំដៅទៅលើបណ្តុំនៃរុក្ខជាតិដែលមានក្លិនក្រអូបឈ្ងុយ និងគ្រឿងទេសផ្សេងៗ ដែលត្រូវបានគេបុក ឬកិនបញ្ចូលគ្នា ឱ្យម៉ដ្តល្អ។ ចំពោះគ្រឿងផ្សំគោល គឺមានជាច្រើនប្រភេទ។ នៅក្នុងនោះរួមមាន គល់ស្លឹកគ្រៃ ដែលផ្តល់ក្លិនឈ្ងុយពិសេស និងមានរសជាតិស្រាល។ រមៀត ផ្តល់ពណ៌លឿង និងក្លិនឈ្ងុយដល់ម្ហូបអាហារ។ រំដេង ផ្តល់ក្លិនក្រអូបឈ្ងុយ។ ខ្ទឹមស ផ្តល់ក្លិន និងរសជាតិហឹរស្រាលៗ។ ខ្ទឹមក្រហម ផ្ដល់រសជាតិផ្អែម និងក្លិនឈ្ងុយ។ ម្ទេសស្រស់ ឬម្ទេសស្ងួត ផ្តល់រសជាតិហឹរ ។ សំបកក្រូចសើច ផ្តល់ក្លិនក្រអូបឈ្ងុយប្រហើរ និងរសជាតិប្លែក។ ក្រៅពីគ្រឿងផ្សំគោលទាំងនេះ គេក៏អាចបន្ថែមគ្រឿងផ្សំផ្សេងទៀតទៅក្នុងគ្រឿងតាមប្រភេទម្ហូប និងចំណង់ចំណូលចិត្តដែរ។ គ្រឿងអាចធ្វើបានតាមពីររបៀប។ ការធ្វើដោយប្រើត្បាល់បុក ជាវិធីបុរាណដែលគេនិយមប្រើប្រាស់ព្រោះវាជួយឱ្យគ្រឿងផ្សំម៉ដ្តល្អ និងមានក្លិនឈ្ងុយជាងប្រើម៉ាសុីនកិន។ គេចាប់ផ្ដើមបុកគ្រឿងផ្សំណាដែលរឹងមុន ដូចជា រំដេង គល់ស្លឹកគ្រៃ រហូតម៉ដ្ឋល្អ រួចទើបដាក់គ្រឿងផ្សំដែលទន់ជាងចូលបន្តិចម្ដងៗ។ ការប្រើម៉ាស៊ីនកិនគឺ លឿន និងងាយស្រួលជាងបុក ប៉ុន្តែវាអាចធ្វើឱ្យគ្រឿងផ្សំមិនសូវមានក្លិនឈ្ងុយដូចប្រើត្បាល់បុកទេ។ គ្រឿងគឺជាបេះដូងនៃមុខម្ហូបជាច្រើនរបស់ខ្មែរ។ សម្លប្រហើរឬសម្លខ្ទិះ គ្រឿង (រមៀត គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម) ត្រូវឆារំលីងជាមួយប្រេងបន្តិច រួចដាក់សាច់ ឬត្រីចូល បន្ទាប់មកទើបចាក់ទឹក ឬខ្ទិះដូងចូល។ ចំពោះសម្លម្ជូរគ្រឿង ដូចជា សម្លម្ជូរសាច់គោ ឬសាច់មាន់ គ្រឿងសម្រាប់ស្លសម្លនេះមានលក្ខណៈពិសេសបន្តិច ដោយអាចបន្ថែម សំបកក្រូចសើច ឬម្ទេស ផងដែរ។ គេត្រូវយកគ្រឿងនេះទៅលីង ឬរម្ងាស់ជាមួយសាច់ រួចទើបដាក់ទឹក និងគ្រឿងផ្សំផ្សេងទៀតចូល។ ចំពោះសម្លកកូរវិញ វាមានគ្រឿងផ្សំច្រើនមុខ តែគ្រឿងផ្សំគោលមានដូចជា គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និងរមៀត។ យើងត្រូវយកគ្រឿងទាំងនោះបុកចូលគ្នា រួចលីងឱ្យឈ្ងុយ ចាក់ទឹកចូលបន្តិចមុននឹងដាក់សាច់ បន្លែ និងម្សៅអង្ករលីងចូល។ ឆាគ្រឿងសាច់មាន់ ឬសាច់គោ មានផ្សំគ្រឿងដូចជា រមៀត គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បន្ទាប់មកគេត្រូវយកគ្រឿងទៅបុកឱ្យម៉ដ្ត ហើយលីងវាឱ្យឈ្ងុយ រួចដាក់សាច់ចូល។ ឆាគ្រឿងនេះជាមុខម្ហូបដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា។ គ្រឿងទាំងនេះផ្ដល់នូវរសជាតិបែបខ្មែរ ដែលជាការរួមបញ្ចូលគ្នារវាងរសជាតិហឹរ ឈ្ងុយ និងផ្អែមនៃគ្រឿងផ្សំធម្មជាតិ។ ក្លិនឈ្ងុយរបស់គ្រឿងដែលត្រូវបានគេលីង គឺជាចំណុចទាក់ទាញដំបូងនៃម្ហូបខ្មែរ។ រមៀតនៅក្នុងគ្រឿងផ្ដល់ពណ៌លឿងដ៏ស្រស់ស្អាតដល់ម្ហូប។ គ្រឿងផ្សំ ជាច្រើនមានសារធាតុចិញ្ចឹមល្អសម្រាប់សុខភាព។ គេអាចបុកគ្រឿងច្រើនទុក ហើយរក្សាវាក្នុងទូទឹកកកសម្រាប់ប្រើប្រាស់បន្តិចម្តងៗ ដែលជួយសន្សំសំចៃពេលវេលា។ សរុបមក គ្រឿង មិនមែនត្រឹមតែជាគ្រឿងផ្សំធម្មតានោះទេ ប៉ុន្តែវាជា បេះដូង និងព្រលឹង នៃម្ហូបខ្មែរ។ ការយល់ដឹងពីការប្រើប្រាស់ និងការច្នៃប្រឌិតគ្រឿង គឺជាគន្លឹះមួយក្នុងការចម្អិនម្ហូបខ្មែរប្រចាំថ្ងៃឱ្យមានរសជាតិឆ្ងាញ់ និងរក្សាបាននូវអត្តសញ្ញាណជាតិ។